ល្ហុងត្រាំនិងជ្រក់ល្ហុង ក៏ជាមុខម្ហូបដ៏ពេញនិយមមួយនៅក្នុងប្រទេសកម្ពុជារសជាតិឆ្ងាញ់ ជូរអែម ប្រៃ ហិរ ស្រួយវាអាចញ៉ាំជាមួយបាយក្តៅៗ ជាមួយត្រីអាំង ឬសាច់អាំង បានទៀតផង។ ដែលមានគ្រឿងផ្សំដូចជា ល្ហុងខ្ចី ម្ទេសស្រស់ ខ្ទឹមស អំបិល ទឹកត្រី ស្ករស ប៊ីចេង ទឹកខ្មេះ និងទឹកស្អាត។ ចំពោះវិធីធ្វើរបស់វា ចិតសម្បកល្ហុងខ្ចីចេញលាងទឹកឲ្យស្អាត រួចពុះជាពីរ ឬជាបួន កាត់យកគ្រាប់ និងសរសៃសៗខាងក្នុងចេញចិតវាជាចំណិតស្ដើងៗល្មម។ ដាក់ល្ហុងដែលបានហាន់រួចទៅក្នុងចានធំមួយ រួចរោយអំបិលចូលលាយច្របល់ឲ្យសព្វទុកចោលប្រហែល ១៥-២០ នាទីដើម្បីឲ្យល្ហុងចេញជាតិទឹក។ បន្ទាប់មក ដាក់ឆ្នាំងលើចង្ក្រានចាក់ទឹកត្រី ស្ករស ប៊ីចេង ទឹកខ្មេះ និង ទឹកស្អាតចូលកូរឲ្យសព្វ រួចដាំទឹកត្រីនេះឲ្យពុះមួយភ្លែតបិទភ្លើងទុកឲ្យត្រជាក់សិន។ ពេលទឹកត្រីត្រជាក់ ដាក់ខ្ទឹមស និងម្ទេសដែលហាន់រួចចូល ហើយដាក់ល្ហុងត្រាំនៅក្នុងក្រឡកែវមួយចាក់ទឹកត្រីចូលជាការស្រេច។ និយាយរួមទៅល្ហុងត្រាំនិងជ្រក់ល្ហុងមានវិធីធ្វើដូចគ្នា និងរសជាតិក៏ដូចគ្នាដែរ។